ការបញ្ចេញមតិនយោបាយតាមអ៊ីនធឺណិតបានក្លាយទៅជាបញ្ហាសំខាន់មួយក្នុងយុគសម័យឌីជីថល។ នៅពេលដែលការប្រាស្រ័យទាក់ទងផ្លាស់ប្តូរទៅវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមវិញ ប្រធានបទនយោបាយលេចឡើងកាន់តែច្រើននៅលើបណ្ដាញសង្គមជាជាងនៅខាងក្រៅ។ ឥឡូវនេះ យុវជនរៀនអំពីនយោបាយ គោលនយោបាយ និងបញ្ហាជាតិភាគច្រើនតាមរយៈ Facebook, TikTok, YouTube និងកម្មវិធីផ្ញើសារ។ វេទិកាអនឡាញផ្តល់ឱ្យប្រជាពលរដ្ឋនូវសមត្ថភាពក្នុងការបញ្ចេញមតិបានលឿន និងជាសាធារណៈជាងពេលមុនៗទៅទៀត។ កត្តាទាំងនេះបានផ្លាស់ប្តូរទំនាក់ទំនងនយោបាយនៅទូទាំងពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ផងដែរ។ ប្រព័ន្ធអ៊ីនធឺណិតអាចផ្តល់អំណាចដល់មនុស្សសាមញ្ញក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញចែករំលែកគំនិតអំពីអភិបាលកិច្ច សេវាសាធារណៈ និងការអភិវឌ្ឍន៍ជាតិ។ ប្រជាជនអាចពិភាក្សាគ្នាអំពីកង្វល់សង្គមដូចជា ការអប់រំ ការដឹកជញ្ជូន អំពើពុករលួយ និងភាពអត់ការងារធ្វើ។ ការពិភាក្សាទាំងនេះអាចជួយលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសហគមន៍ និងជាតិ។ វាក៏លើកទឹកចិត្តឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសក្នុងចំណោមយុវជនផងដែរ។ ការបញ្ចេញមតិនយោបាយតាមអ៊ីនធឺណិតមិនមានកំណត់ចំពោះការចែករំលែកយោបល់ទេ។ វារួមបញ្ចូលទាំងការជជែកពិភាក្សាអំពីគោលនយោបាយសាធារណៈ ការវាយតម្លៃភាពជាអ្នកដឹកនាំ និងការផ្ដល់យោបល់លើព្រឹត្តិការណ៍ជាតិជាដើម។ វាអាចពាក់ព័ន្ធនឹងការចែករំលែកព័ត៌មាន យុទ្ធនាការមូលដ្ឋាន ឬខ្លឹមសារនៃចលនាសង្គម។ សកម្មភាពនយោបាយតាមប្រព័ន្ធអ៊ីនធឺណេតជារឿយៗរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈ hashtags និងការបង្ហោះដែលទទួលបានការគាំទ្រច្រើន។ វេទិកាឌីជីថលអាចធ្វើឱ្យការសន្ទនានយោបាយមានភាពលេចធ្លោខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ទោះយ៉ាងណាក៏ដោយ ការបញ្ចេញមតិនយោបាយតាមអ៊ីនធឺណិតនៅតែមានដែនកំណត់ និងព្រំដែន។ រដ្ឋាភិបាលទូទាំងពិភពលោកដាក់ច្បាប់ដើម្បីគ្រប់គ្រងការប្រាស្រ័យទាក់ទងតាមអ៊ីនធឺណិត។ ប្រទេសនានា រួមទាំងកម្ពុជាដែរតែងតែបង្ហាញអំពីភាពត្រឹមត្រូវនៃច្បាប់ទាំងនេះដោយលើកឡើងពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាលទ្ធផល ការបញ្ចេញមតិតាមអ៊ីនធឺណិតមិនតែងតែមានសេរីភាពទាំងស្រុងនោះទេ។ ការរឹតបន្តឹងលើប្រព័ន្ធអ៊ីនធឺណិតមានទម្រង់ផ្សេងៗគ្នា។ ក្នុងករណីខ្លះ រដ្ឋាភិបាលលុបចោលខ្លឹមសារដែលចាត់ទុកថាខុសច្បាប់ ឬបង្កគ្រោះថ្នាក់។ ក្នុងករណីផ្សេងទៀត វេទិកានោះផ្ទាល់ដាក់កម្រិតលើការពិភាក្សានយោបាយមួយចំនួនក្រោមគោលការណ៍របស់វា។ ពេលខ្លះ អ្នកប្រើប្រាស់ប្រព័ន្ធអុីនធើណេតផ្ទាល់ជាអ្នកពិនិត្យដោយខ្លួនឯង ដោយសារតែការភ័យខ្លាចជួបផលវិបាក។ គេអាចជៀសវាងការសរសេរដោយបើកចំហអំពីប្រធានបទរសើប។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមក៏មានឥទ្ធិពលលើការបញ្ចេញមតិនយោបាយផងដែរ។ ការរឹតបន្ដឹងលើអ៊ីនធឺណិតក៏ប៉ះពាល់ដល់ការជឿទុកចិត្តរបស់សាធារណៈជនផងដែរ។ ប្រជាពលរដ្ឋខ្លះអាចមានអារម្មណ៍ថាទទួលបានការការពារ តាមរយៈការរឹងបន្ដឹងនេះ។ អ្នកផ្សេងទៀតអាចមានអារម្មណ៍ថាទទួលបានការគាបសង្កត់ ឬហាមមិនឱ្យបញ្ចេញមតិ។ យុវជនបង្ហាញការព្រួយបារម្ភជាពិសេសអំពីព្រំដែននៃការបញ្ចេញមតិ ដែលអាចទទួលយកបានតាមរយះអ៊ីនធឺណិត។ ទោះបីជាមានកម្រិតក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែជាកន្លែងមួយដ៏សំខាន់សម្រាប់ការយល់ដឹងអំពីនយោបាយ ការសន្ទនាតាមអ៊ីនធឺណិតជួយយុវជនខ្មែរ ឲ្យគិតរិះគន់សង្គមបានសុីជម្រៅជាងមុន។ វាផ្តល់កន្លែងសម្រាប់ការឆ្លុះបញ្ចាំងពីប្រទេសជាតិ និងចែករំលែកបទពិសោធន៍។ តុល្យភាពរវាងការបញ្ចេញមតិដោយសេរី និងការដាក់ច្បាប់នៅតែបន្តវិវឌ្ឍ។ រដ្ឋាភិបាល វេទិកាអនឡាញ និងប្រជាពលរដ្ឋនៅតែបន្តចរចាអំពីដែនកំណត់នៃការបញ្ចេញមតិតាមអនឡាញ។ នៅពេលអនាគត ការបញ្ចេញមតិនយោបាយតាមអ៊ីនធឺណិតទំនងជានឹងកាន់តែមានឥទ្ធិពលជាងនេះទៅទៀត។ ក្នុងពេលជាមួយគ្នានោះ ទម្រង់នៃការរឹតបន្ដឹងតាមអុីនធើណេតទំនងជានឹងសម្របខ្លួនទៅតាមបច្ចេកវិទ្យាថ្មីៗដែរ។ ការយល់ដឹងពីចំណុចទាំងពីរគឺចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងសម័យឌីជីថល។ ហើយ វាក៏ដើម្បីសង្គមរក្សាស្ថិរភាពទំនាក់ទំនង និងការគោរពគ្នាទៅវិញទៅមកនៅក្នុងសង្គមឌីជីថលរបស់យើងផងដែរ។